សហគ្រាសសង្គមនិង គំរូអាជីវកម្មប្រកបដោយក្រមសីលធម៌កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងដោះស្រាយបញ្ហាសង្គមនៅកម្ពុជា ។ វាជាប្រភេទអាជីវកម្មមួយដែលដំណើរការដោយមានគោលដៅចម្បងក្នុងការដោះស្រាយបញ្ហាសង្គម ឬបរិស្ថាន ក្រៅពីការស្វែងរកប្រាក់ចំណេញសុទ្ធសាធ។ ពួកគេមិនត្រឹមតែស្វែងរកប្រាក់ចំណេញប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុកដាក់ខ្ពស់លើផលប៉ះពាល់ជាវិជ្ជមានដល់សង្គម និងបរិស្ថានទៀតផង ។ ខុសពីសប្បុរសធម៌ ឬអង្គការក្រៅរដ្ឋាភិបាលដែលពឹងផ្អែកលើជំនួយឧបត្ថម្ភ សហគ្រាសសង្គមបង្កើតប្រាក់ចំណូលតាមរយៈការលក់ផលិតផល ឬសេវាកម្មរបស់ពួកគេ ។ ហើយប្រាក់ចំណេញទាំងនោះត្រូវបានបង្វែរមកវិនិយោគឡើងវិញ ដើម្បីបម្រើដល់បេសកកម្មសង្គមរបស់ពួកគេ ។ បើក្រឡេកទៅមើល សហគ្រាសសង្គមវិញ គឺជាអង្គការអាជីវកម្មមួយប្រភេទដែលប្រតិបត្តិការដោយមានបេសកកម្មចម្បងក្នុងការដោះស្រាយបញ្ហាសង្គម ឬបរិស្ថាន ជំនួសឱ្យការស្វែងរកប្រាក់ចំណេញជាអតិបរមាសម្រាប់ម្ចាស់ភាគហ៊ុន។ ពួកគេប្រើប្រាស់វិធីសាស្រ្តអាជីវកម្មដើម្បីបង្កើតប្រាក់ចំណូល ដែលជាទូទៅត្រូវបានវិនិយោគត្រឡប់មកវិញដើម្បីទ្រទ្រង់បេសកកម្មសង្គមរបស់ពួកគេ។ លក្ខណៈសំខាន់ៗនៃសហគ្រាសសង្គមមានជាច្រើនដូចជា គោលបំណងសង្គមបរិស្ថានច្បាស់លាស់ និរន្តរភាពហិរញ្ញវត្ថុ ការបែងចែកប្រាក់ចំណេញ ការវាស់វែងផលប៉ះពាល់ជាដើម ។ ចំពោះគោលបំណងសង្គមបរិស្ថានច្បាស់លាស់ សហគ្រាសសង្គមត្រូវតែមានបេសកកម្មសង្គម ឬបរិស្ថានជាក់លាក់មួយដែលជាស្នូលនៃការប្រតិបត្តិរបស់ពួកគេ ។ ឧទាហរណ៍ ការផ្តល់ការងារដល់ជនងាយរងគ្រោះ ការលើកកម្ពស់ការអប់រំ ការការពារបរិស្ថាន ឬការកែលម្អសុខភាពសាធារណៈ ។ ឯនិរន្តរភាពហិរញ្ញវត្ថុ ពួកគេមានគំរូអាជីវកម្មដែលបង្កើតប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីទ្រទ្រង់ប្រតិបត្តិការ និងកាត់បន្ថយការពឹងផ្អែកលើមូលនិធិខាងក្រៅ ។ ប្រាក់ចំណេញដែលបានមកពីសកម្មភាពអាជីវកម្ម ភាគច្រើនត្រូវបានវិនិយោគត្រឡប់មកវិញ ដើម្បីពង្រីកឥទ្ធិពលសង្គមរបស់ពួកគេ ជាជាងការបែងចែកទៅម្ចាស់ភាគហ៊ុន ។ យ៉ាងណាមិញ សហគ្រាសសង្គមខ្លះក៏អាចបែងចែកប្រាក់ចំណេញមួយផ្នែកតូចទៅម្ចាស់ភាគហ៊ុនផងដែរ ប្រសិនបើវាស្របតាមបេសកកម្មសង្គមរបស់ពួកគេ ។ រីឯការវាស់វែងនឹងផលប៉ះពាល់សហគ្រាសសង្គមតែងតែមានយន្តការដើម្បីវាស់វែង និងរាយការណ៍អំពីផលប៉ះពាល់សង្គម ឬបរិស្ថាន ដើម្បីបង្ហាញពីភាពជោគជ័យនៃបេសកកម្មរបស់ពួកគេ ។ ការអភិវឌ្ឍសហគ្រាសសង្គម និងគំរូអាជីវកម្មប្រកបដោយក្រមសីលធម៌នៅកម្ពុជា ប្រឈមនឹងបញ្ហាមួយចំនួន ប៉ុន្តែក៏មានវិធីសាស្រ្តជាច្រើនដែលអាចដោះស្រាយបញ្ហាទាំងនោះបានដែរ ។ បញ្ហាប្រឈមសំខាន់ៗដែលអាចកើតមានឡើងមានដូចជា កង្វះយន្តការគាំទ្រផ្លូវច្បាប់ និងគោលនយោបាយច្បាស់លាស់ ការលំបាកក្នុងការទទួលបានហិរញ្ញវត្ថុ កង្វះធនធានមនុស្សប្រកបដោយជំនាញ ការយល់ដឹងមានកម្រិត ការប្រកួតប្រជែងជាមួយអាជីវកម្មបែបប្រពៃណី ។ បច្ចុប្បន្ន កម្ពុជានៅមិនទាន់មានច្បាប់ ឬគោលនយោបាយជាក់លាក់ណាមួយដែលទទួលស្គាល់ និងគាំទ្រសហគ្រាសសង្គមដោយឡែកនោះទេ ។ នេះធ្វើឱ្យពួកគេពិបាកក្នុងការទទួលបានការលើកទឹកចិត្តពន្ធ ការផ្តល់ហិរញ្ញប្បទាន ឬការគាំទ្រផ្សេងៗផងដែរ ។ ធនាគារពាណិជ្ជកម្មភាគច្រើននៅតែស្ទាក់ស្ទើរក្នុងការផ្តល់ប្រាក់កម្ចីដល់សហគ្រាសសង្គម ដោយសារពួកគេផ្តោតលើផលប៉ះពាល់សង្គមច្រើនជាងប្រាក់ចំណេញសុទ្ធសាធ ដែលធ្វើឱ្យហានិភ័យហិរញ្ញវត្ថុរបស់ពួកគេពិបាកវាយតម្លៃ ។ ការវិនិយោគិនក៏រងនូវផលប៉ះពាល់ជាច្រើនកម្រិតមានការកើនឡើងកាន់តែខ្ពស់ ។ សហគ្រាសសង្គមត្រូវការបុគ្គលិកដែលមានជំនាញទាំងផ្នែកគ្រប់គ្រងអាជីវកម្ម និងការយល់ដឹងស៊ីជម្រៅអំពីបញ្ហាសង្គម ។ ពិបាកស្វែងរកបុគ្គលិកបន្ថែម និងរក្សាបុគ្គលិកប្រភេទនេះអោយនៅបានយូរ ។ ទាំងសាធារណជន និងអ្នកពាក់ព័ន្ធមួយចំនួននៅមិនទាន់យល់ច្បាស់អំពីគំនិត សារៈសំខាន់នៃសហគ្រាសសង្គម និងអាជីវកម្មប្រកបដោយក្រមសីលធម៌នៅឡើយទេ ។ សហគ្រាសសង្គមអាចប្រឈមនឹងការប្រកួតប្រជែងតម្លៃជាមួយអាជីវកម្មដែលមិនមានការចំណាយលើផលប៉ះពាល់សង្គម ឬបរិស្ថានផងដែរ ។ ដើម្បីជំរុញការរីកចម្រើននៃសហគ្រាសសង្គម និងគំរូអាជីវកម្មប្រកបដោយក្រមសីលធម៌នៅកម្ពុជា យើងអាចផ្តោតលើចំណុចសំខាន់ៗជាមុនសិន ។ យើងត្រូវមានការរៀបចំ ការបង្កើតក្របខ័ណ្ឌច្បាប់ និងគោលនយោបាយគាំទ្រ រដ្ឋាភិបាលគួរពិចារណាបង្កើតច្បាប់ ឬអនុក្រឹត្យ ដែលទទួលស្គាល់ជាផ្លូវការនូវសហគ្រាសសង្គម ។ វាអាចរួមបញ្ចូលការផ្តល់ការលើកទឹកចិត្តពន្ធ ការសម្រួលនីតិវិធីចុះបញ្ជី និងការបង្កើតយន្តការសម្រាប់ចូលទៅកាន់មូលនិធិគាំទ្រ ។ ការដាក់បញ្ចូលផលប៉ះពាល់សង្គមបរិស្ថាន នៅក្នុងគោលនយោបាយជាតិអភិវឌ្ឍន៍ អាចជួយលើកកម្ពស់អាជីវកម្មដែលមានក្រមសីលធម៌ ។ ត្រូវការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទានអោយមានភាពល្អប្រសើរ។ លើកទឹកចិត្តដល់ការបង្កើតមូលនិធិវិនិយោគផលប៉ះពាល់ទាំងក្នុងស្រុក និងអន្តរជាតិ ដែលផ្តោតលើការគាំទ្រសហគ្រាសសង្គម ។ ជំរុញឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ បង្កើតផលិតផលហិរញ្ញវត្ថុពិសេសសម្រាប់សហគ្រាសសង្គម ដូចជាប្រាក់កម្ចីដែលមានលក្ខខណ្ឌបត់បែន ឬការធានាកម្ចី ។ រៀបចំព្រឹត្តិការណ៍ភ្ជាប់ទំនាក់ទំនង រវាងសហគ្រាសសង្គម និងវិនិយោគិនដែលមានសក្តានុពល ។ ការអភិវឌ្ឍសមត្ថភាព និងធនធានមនុស្ស តាមរយះការផ្តល់នូវវគ្គបណ្តុះបណ្តាល និងកម្មវិធីណែនាំ ជាក់ស្តែងស្តីពីការគ្រប់គ្រងអាជីវកម្ម ទីផ្សារ ហិរញ្ញវត្ថុ និងការវាស់វែងផលប៉ះពាល់សម្រាប់ស្ថាបនិក និងបុគ្គលិកសហគ្រាសសង្គម ។ លើកទឹកចិត្តឱ្យសាកលវិទ្យាល័យ និងស្ថាប័នអប់រំ បញ្ចូលមុខវិជ្ជាស្តីពីសហគ្រិនភាពសង្គម និងអាជីវកម្មប្រកបដោយក្រមសីលធម៌នៅក្នុងកម្មវិធីសិក្សារបស់ពួកគេ ។ បង្កើតបណ្តាញ ឬវេទិកាសម្រាប់សហគ្រាសសង្គម ដើម្បីចែករំលែកបទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក និងសហការគ្នា ។ ការពង្រឹងការយល់ដឹង លើកកម្ពស់ការរៀបចំយុទ្ធនាការផ្សព្វផ្សាយជាសាធារណៈ ដើម្បីអប់រំប្រជាជនអំពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃសហគ្រាសសង្គម និងអាជីវកម្មប្រកបដោយក្រមសីលធម៌ ។ លើកកម្ពស់ភាពជោគជ័យរបស់សហគ្រាសសង្គមនៅកម្ពុជា ដើម្បីបំផុសគំនិត និងបង្ហាញពីលទ្ធភាពរបស់ពួកគេទទួលបាន ។ ជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយ យកចិត្តទុកដាក់ផ្សព្វផ្សាយអំពីវិស័យនេះ ។ ការបង្កើតបរិយាកាសអំណោយផលមួយសម្រាប់លើកទឹកចិត្តឱ្យក្រុមហ៊ុនធំៗ ពិចារណាទិញផលិតផល ឬសេវាកម្មពីសហគ្រាសសង្គមដែលជាផ្នែកមួយនៃការអនុវត្ត សុី អេស អរ របស់ពួកគេ ។ បង្កើតវេទិកាសម្រាប់ការសន្ទនា រវាងរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល និងសហគ្រាសសង្គម ដើម្បីកំណត់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នា ។ តាមរយៈការអនុវត្តវិធីសាស្រ្តទាំងនេះ កម្ពុជាអាចបង្កើតប្រព័ន្ធអេកូឡូស៊ីមួយដែលគាំទ្រ និងជំរុញការរីកចម្រើននៃសហគ្រាសសង្គម និងគំរូអាជីវកម្មប្រកបដោយក្រមសីលធម៌ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ បើយើងក្រឡេកទៅមើលគំរូអាជីវកម្មដែលប្រកបដោយក្រមសីលធម៌វិញ គឺជាវិធីសាស្រ្តប្រតិបត្តិអាជីវកម្មមួយដែលមិនត្រឹមតែផ្តោតលើការរកប្រាក់ចំណេញប៉ុណ្ណោះទេ ។ ថែមទាំងយកចិត្តទុកដាក់ខ្ពស់ទៅលើផលប៉ះពាល់ជាវិជ្ជមានដល់សង្គម បរិស្ថាន និងបុគ្គលិករបស់ខ្លួនផងដែរ ។ នេះមិនមែនគ្រាន់តែជាការអនុវត្តតាមច្បាប់នោះទេ ប៉ុន្តែជាការកសាងនូវវប្បធម៌អាជីវកម្មមួយដែលផ្អែកលើតម្លៃ សីលធម៌ និងការទទួលខុសត្រូវខ្ពស់ ។ លក្ខណៈសំខាន់ៗនៃគំរូអាជីវកម្មប្រកបដោយក្រមសីលធម៌នេះជាគំរូអាជីវកម្មប្រភេទនេះត្រូវបានកំណត់ដោយគោលការណ៍ជាច្រើន ។ ទាំងនោះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងការរួមចំណែកដល់សង្គម ។ ការទទួលខុសត្រូវសង្គមរបស់សាជីវកម្ម ក្រុមហ៊ុនអនុវត្តសកម្មភាព សុី អេស អរ ដោយស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមដែរ ។ ឧទាហរណ៍ ការឧបត្ថម្ភគម្រោងសហគមន៍ ការកែលម្អលក្ខខណ្ឌការងារឱ្យកាន់តែប្រសើរ ឬការគាំទ្រមូលហេតុសង្គមផ្សេងៗ ។ នេះអាចជាការបរិច្ចាគ ការងារស្ម័គ្រចិត្តរបស់បុគ្គលិក ឬការបណ្តាក់ទុនលើគម្រោងសង្គម ។ ចំពោះគណនេយ្យភាពរបស់អាជីវកម្មប្រកបដោយក្រមសីលធម៌ក្នុងប្រតិបត្តិការរបស់ពួកគេ រួមទាំងការគ្រប់គ្រងហិរញ្ញវត្ថុ ទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ និងអតិថិជន។ ពួកគេត្រៀមខ្លួនទទួលខុសត្រូវចំពោះសកម្មភាព និងផលប៉ះពាល់របស់ពួកគេរួចជាស្រេច ។ ការគោរពសិទ្ធិការងារ និងលក្ខខណ្ឌការងារសមរម្យ ផ្តល់នូវប្រាក់ឈ្នួលសមរម្យ ខ្ពស់ជាងកម្រិតអប្បបរមា ប្រសិនបើអាចធ្វើបាន។ ធានាលក្ខខណ្ឌការងារដែលមានសុវត្ថិភាព មានអនាម័យ និងយុត្តិធម៌ ព្រមទាំងគោរពសិទ្ធិរបស់កម្មករនិយោជិត ដូចជាសិទ្ធិបង្កើតសហជីព និងសិទ្ធិទទួលបានអត្ថប្រយោជន៍ផ្សេងៗ ។ ការអភិរក្សបរិស្ថានកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន តាមរយៈការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ការកាត់បន្ថយកាកសំណល់ ការកែច្នៃ ការប្រើប្រាស់ថាមពលកកើតឡើងវិញ ។ ការអនុវត្តវិធីសាស្រ្តផលិតកម្មដែលមិនប៉ះពាល់បរិស្ថាន ខ្លះថែមទាំងវិនិយោគលើគម្រោងអភិរក្សធម្មជាតិទៀតផង ។ បើសង្វាក់ការផ្គត់ផ្គង់ប្រកបដោយក្រមសីលធម៌ មិនត្រឹមតែខ្លួនឯងទេ ប៉ុន្តែធានាថាអ្នកសហការ និងដៃគូអាជីវកម្មរបស់ពួកគេក៏អនុវត្តតាមស្តង់ដារសីលធម៌ខ្ពស់ដូចគ្នាដែរ ។ វារួមបញ្ចូលការមិនប្រើប្រាស់ពលកម្មកុមារ ការបង់ប្រាក់ឈ្នួលសមរម្យ ការគោរពសិទ្ធិមនុស្ស និងការអនុវត្តបរិស្ថានល្អ ។ ការចូលរួមសហគមន៍ អាជីវកម្មចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសហគមន៍ដែលពួកគេប្រតិបត្តិការ ។ នេះអាចតាមរយៈការបង្កើតការងារសម្រាប់អ្នកស្រុក ការបណ្តុះបណ្តាលជំនាញ ការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ឬសម្ភារៈដល់គម្រោងអភិវឌ្ឍន៍មូលដ្ឋាន ដូចជាសាលារៀន ឬមណ្ឌលសុខភាព ។ ជាទូទៅនៅកម្ពុជា គំរូអាជីវកម្មប្រកបដោយក្រមសីលធម៌កំពុងដើរតួនាទីកាន់តែសំខាន់ឡើងក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងដោះស្រាយបញ្ហាប្រឈមសង្គម ។ ក្រុមហ៊ុនទាំងធំទាំងតូចចាប់ផ្តើមយល់ដឹងអំពីសារៈសំខាន់នៃការធ្វើអាជីវកម្មប្រកបដោយទំនួលខុសត្រូវ ដែលអាចនាំមកនូវកេរ្តិ៍ឈ្មោះល្អ ការទាក់ទាញអតិថិជន និងវិនិយោគិនដែលមានទស្សនៈដូចគ្នា ។ ឧទាហរណ៍ ក្រុមហ៊ុនមួយចំនួនបានចាប់ផ្តើមវិនិយោគលើការបណ្តុះបណ្តាលជំនាញដល់យុវជន ការបង្កើតកម្មវិធីថែទាំសុខភាពសម្រាប់បុគ្គលិក ឬការប្រើប្រាស់វត្ថុធាតុដើមដែលមិនប៉ះពាល់បរិស្ថាន ។ គំរូនេះបង្ហាញថាការរកប្រាក់ចំណេញ និងការរួមចំណែកដល់សង្គមអាចដើរទន្ទឹមគ្នាបាន ដែលជាគន្លឹះឆ្ពោះទៅរកអនាគតកាន់តែប្រសើរសម្រាប់កម្ពុជាផងដែរ ។ នៅកម្ពុជា មានសហគ្រាសសង្គមជាច្រើនដែលកំពុងតែរីកចម្រើន និងបង្កើតផលប៉ះពាល់ជាវិជ្ជមានយ៉ាងធំធេងដល់សង្គម និងបរិស្ថាន ។ សហគ្រាសទាំងនេះបង្ហាញពីរបៀបដែលអាជីវកម្មអាចរកប្រាក់ចំណេញ ខណៈពេលដំណាលគ្នានោះក៏ដោះស្រាយបញ្ហាប្រឈមសង្គមសំខាន់ៗផងដែរ ។ ដូចទៅនឹងបេសកកម្មសង្គម ភី ភី អេស ប្រើប្រាស់ សៀក សិល្បៈទស្សនីយភាព គំនូរ តន្ត្រី ជាមធ្យោបាយមួយដើម្បីផ្តល់ការអប់រំ ជំនាញវិជ្ជាជីវៈ និងការគាំទ្រផ្នែកសង្គមដល់កុមារ និងយុវជនងាយរងគ្រោះ ដែលមកពីគ្រួសារក្រីក្រ ។ ពួកគេជួយឱ្យមានការអភិវឌ្ឍសមត្ថភាពច្នៃប្រឌិត ទទួលបានការងារ និងកសាងជីវិតប្រសើរឡើង ។ គំរូអាជីវកម្ម ភី ភី អេស បានបង្កើតប្រាក់ចំណូលជាចម្បងតាមរយៈការសម្តែងសៀកអាជីពរបស់ពួកគេនៅសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយម ។ ប្រាក់ចំណូលដែលបានពីការលក់សំបុត្រ និងសកម្មភាពពាណិជ្ជកម្មផ្សេងទៀត ត្រូវបានយកទៅឧបត្ថម្ភសាលា និងកម្មវិធីសង្គមរបស់ពួកគេឡើងវិញ ។ ក្រៅពីនេះ ពួកគេក៏ទទួលបានជំនួយពីដៃគូអភិវឌ្ឍន៍ផងដែរ ប៉ុន្តែគោលដៅចម្បងគឺបង្កើនប្រាក់ចំណូលពីសកម្មភាពអាជីវកម្មផ្ទាល់ខ្លួន ។ ចំពោះផលដែលពួកគេបានគឺ ការផ្លាស់ប្តូរជីវិតកុមារ និងយុវជនរាប់ពាន់នាក់ ផ្តល់ឱកាសឱ្យពួកគេក្លាយជាអ្នកសិល្បៈអាជីព អ្នកបង្រៀន ឬចូលរួមក្នុងវិស័យផ្សេងៗទៀត ។ មិនត្រឹមតែប៉ុណ្ណោះទេពួកគេក៏បានរួមចំណែកអភិរក្ស និងលើកកម្ពស់វប្បធម៌ខ្មែរផងដែរ ។ បេសកកម្មសង្គមនេះបានផ្តល់ជូននូវបទពិសោធន៍ទេសចរណ៍ប្រកបដោយទំនួលខុសត្រូវ ដែលអនុញ្ញាតឱ្យអ្នកទេសចរស្វែងយល់ពីជីវិតជនបទ វប្បធម៌ និងការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាពរបស់កម្ពុជា ។ ពួកគេផ្តោតលើការផ្តល់ការងារ និងការបណ្តុះបណ្តាលដល់យុវជនក្នុងស្រុក ជាពិសេសអ្នកដែលមកពីគ្រួសារដែលមានប្រាក់ចំណូលទាប ។ ពួកគេក៏បានគាំទ្រសហគមន៍មូលដ្ឋានតាមរយៈការទិញផលិតផលពីកសិករ និងសិប្បករក្នុងស្រុកយកទៅប្រើប្រាស់ ។ ពួកគេបង្កើតប្រាក់ចំណូលពីការលក់កញ្ចប់ដំណើរកម្សាន្តជិះកង់ ។ វាក៏ជាផ្នែកមួយនៃប្រាក់ចំណេញត្រូវបានបែងចែកទៅឱ្យបុគ្គលិក និងវិនិយោគត្រឡប់ទៅក្នុងសហគមន៍វិញដូចគ្នា ។ ពួកគេបានបង្កើតឱកាសការងារដែលមានប្រាក់ចំណូលសមរម្យសម្រាប់អ្នកស្រុក បង្កើនប្រាក់ចំណូលគ្រួសារ និងជួយរក្សាទំនៀមទម្លាប់ និងចំណេះដឹងក្នុងស្រុក ។ មិនត្រឹមតែប៉ុណ្ណោះទេពួកគេក៏បានលើកកម្ពស់ទេសចរណ៍ដែលប្រកបដោយនិរន្តរភាពផងដែរ ។ បេសកកម្មសង្គមនេះផងដែរពួកគេបានផ្តល់ឱកាសការងារប្រកបដោយនិរន្តរភាព និងយុត្តិធម៌ដល់ស្ត្រីជនបទ ដោយផ្តោតជាពិសេសលើការផលិតសម្លៀកបំពាក់ និងផលិតផលតម្បាញដោយដៃ ។ ពួកគេធានាថាសិប្បករទទួលបានប្រាក់ឈ្នួលសមរម្យ លក្ខខណ្ឌការងារល្អ និងការបណ្តុះបណ្តាលបន្ថែមដើម្បីអភិវឌ្ឍជំនាញរបស់ពួកគេ ។ នេះក៏ជាផ្នែកមួយក្នុងការជួយអភិរក្សបច្ចេកទេសតម្បាញប្រពៃណីរបស់ខ្មែរផងដែរ ។ ពួកគេបង្កើតប្រាក់ចំណូលតាមរយៈការរចនា ការផលិត និងការលក់ផលិតផលតម្បាញ និងសម្លៀកបំពាក់ទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ។ ពួកគេប្រើប្រាស់យីហោ ដើម្បីទាក់ទាញអតិថិជនដែលគាំទ្រផលិតផលប្រកបដោយក្រមសីលធម៌ ។ ពួកគេបានជួយកែលម្អជីវភាពរស់នៅរបស់ស្ត្រីជនបទជាច្រើនគ្រួសារ កាត់បន្ថយចំណាកស្រុក និងលើកកម្ពស់សមភាពយេនឌ័រ ដែលបានរួមចំណែកដល់ការអភិរក្សសិល្បៈតម្បាញខ្មែរផងដែរ ។ រីឯ ភី អេស អុី គឺជាអង្គការមិនរកប្រាក់ចំណេញមួយដែលមានកម្មវិធីសហគ្រាសសង្គមជាច្រើន ដើម្បីគាំទ្របេសកកម្មអប់រំ និងបណ្តុះបណ្តាលរបស់ពួកគេ ។ បេសកកម្មរបស់ពួកគេគឺជួយកុមារក្រីក្របំផុតនៅកម្ពុជា ផ្តល់អាហារូបករណ៍ ការអប់រំទូទៅ ការបណ្តុះបណ្តាលវិជ្ជាជីវៈ សុខភាព និងការគាំទ្រសង្គម ដើម្បីឱ្យពួកគេអាចគេចផុតពីភាពក្រីក្រ និងមានអនាគតប្រសើរជាងមុន ។ ទាំងនេះមិនត្រឹមតែជាកន្លែងបណ្តុះបណ្តាលសម្រាប់សិស្សរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពចំណូលដែលគាំទ្រកម្មវិធីរបស់អង្គការផងដែរ ។ ពួកគេបានបណ្តុះបណ្តាលយុវជនខ្មែររាប់ពាន់នាក់ឱ្យមានជំនាញវិជ្ជាជីវៈខ្ពស់ ដែលអាចឱ្យពួកគេទទួលបានការងារល្អ និងគាំទ្រគ្រួសាររបស់ពួកគេ ។ ទាំងនេះបង្ហាញថា សហគ្រាសសង្គមនៅកម្ពុជាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាពចំពោះបញ្ហាសង្គម និងបរិស្ថាន ។ ពួកគេជាគំរូមួយដែលបង្ហាញថាអាជីវកម្មអាចជាកម្លាំងមួយសម្រាប់ភាពល្អប្រសើរនៅក្នុងសង្គម ។ ការរីកចម្រើននៃសហគ្រាសសង្គម និងគំរូអាជីវកម្មប្រកបដោយក្រមសីលធម៌នៅកម្ពុជា ពិតជាមានសក្ដានុពលខ្ពស់ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ។ យ៉ាងណាមិញ វិស័យនេះក៏កំពុងប្រឈមមុខនឹងឧបសគ្គមួយចំនួនផងដែរ ខណៈពេលជាមួយគ្នានេះក៏មានឱកាសជាច្រើនសម្រាប់កំណើន និងការរីកចម្រើនផងដែរ ។ កង្វះក្របខ័ណ្ឌច្បាប់ និងគោលនយោបាយច្បាស់លាស់ នាពេលបច្ចុប្បន្នកម្ពុជានៅមិនទាន់មានច្បាប់ ឬបទប្បញ្ញត្តិជាក់លាក់ណាមួយដែលទទួលស្គាល់ និងគាំទ្រសហគ្រាសសង្គមដោយឡែកនោះទេ ។ វាធ្វើឱ្យមានការលំបាកក្នុងការបែងចែករវាងសហគ្រាសសង្គមពិតប្រាកដ និងអាជីវកម្មធម្មតាដែលគ្រាន់តែមានសកម្មភាព សុី អេស អរ បន្តិចបន្តួច ។ និយោគិននៅមានកម្រិតនៅឡើយនៅក្នុងប្រទេសកម្ពុជា ហើយការផ្គូផ្គងរវាងតម្រូវការហិរញ្ញប្បទាន និងអ្នកផ្តល់ហិរញ្ញប្បទាននៅមិនទាន់ទូលំទូលាយ ។ សហគ្រាសសង្គមតូចៗមួយចំនួនខ្វះសមត្ថភាពក្នុងការរៀបចំសំណើអាជីវកម្ម និងផែនការហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ ដើម្បីទាក់ទាញវិនិយោគិន ។ ដូចជាការកង្វះធនធានមនុស្សប្រកបដោយជំនាញសហគ្រាសសង្គមត្រូវការបុគ្គលិកដែលមានជំនាញចម្រុះ ទាំងផ្នែកគ្រប់គ្រងអាជីវកម្ម ដូចជាទីផ្សារ ហិរញ្ញវត្ថុ ប្រតិបត្តិការ និងការយល់ដឹងស៊ីជម្រៅអំពីបញ្ហាសង្គម ឬបរិស្ថានដែលពួកគេចង់ដោះស្រាយ ។ ការស្វែងរក និងរក្សាបុគ្គលិកដែលមានទេពកោសល្យបែបនេះ អាចជាការលំបាក ជាពិសេសនៅពេលដែលសហគ្រាសសង្គមមិនអាចផ្តល់ប្រាក់ខែប្រកួតប្រជែងដូចក្រុមហ៊ុនធំៗ ។ ទាំងនេះមកពីការយល់ដឹងមានកម្រិត និងការជឿទុកចិត្តទាំងសាធារណជនទូទៅ អ្នកប្រើប្រាស់ និងអ្នកពាក់ព័ន្ធមួយចំនួននៅមិនទាន់យល់ច្បាស់អំពីគំនិតសារៈសំខាន់នៃសហគ្រាសសង្គម និងអាជីវកម្មប្រកបដោយក្រមសីលធម៌នៅឡើយទេ ។ ការខ្វះការយល់ដឹងនេះអាចប៉ះពាល់ដល់ការគាំទ្ររបស់អតិថិជន និងលទ្ធភាពទទួលបានមូលនិធិ ឬការគាំទ្រពីដៃគូសហការ ។ សហគ្រាសសង្គមអាចប្រឈមនឹងការប្រកួតប្រជែងតម្លៃជាមួយអាជីវកម្មដែលមិនមានការចំណាយលើផលប៉ះពាល់សង្គម ឬបរិស្ថាន ដែលអាចធ្វើឱ្យផលិតផល ឬសេវាកម្មរបស់ពួកគេមានតម្លៃខ្ពស់ជាងបន្តិច ។ ការកសាងម៉ាកយីហោ និងការផ្សព្វផ្សាយសារសង្គម របស់ពួកគេ ត្រូវការការវិនិយោគពេលវេលា និងធនធានច្រើន ។ កម្ពុជានៅតែមានបញ្ហាប្រឈមសង្គមជាច្រើន ដូចជាភាពក្រីក្រ ការអប់រំ សុខភាព និងបរិស្ថានដែលផ្តល់ឱកាសយ៉ាងធំធេងសម្រាប់សហគ្រាសសង្គមក្នុងការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។ សហគ្រាសសង្គមអាចបំពេញចន្លោះប្រហោងដែលរដ្ឋាភិបាល ឬអង្គការក្រៅរដ្ឋាភិបាលមិនអាចគ្របដណ្តប់បានទាំងស្រុង ។ មាននិន្នាការសកលដែលអតិថិជនកាន់តែមានការយល់ដឹង និងសុខចិត្តចំណាយច្រើនបន្តិចដើម្បីគាំទ្រផលិតផល ឬសេវាកម្មដែលមានក្រមសីលធម៌ និងរួមចំណែកដល់សង្គម ។ ចំនួនវិនិយោគិនមានផលប៉ះពាល់កំពុងកើនឡើងជាលំដាប់ ដែលស្វែងរកឱកាសវិនិយោគដែលបង្កើតទាំងប្រាក់ចំណេញហិរញ្ញវត្ថុ និងផលប៉ះពាល់សង្គមវិជ្ជមាន ។ ទោះបីជាខ្វះច្បាប់ជាក់លាក់ក៏ដោយ ក៏មានអង្គការមិនរកប្រាក់ចំណេញ ក្រុមប្រឹក្សាអាជីវកម្ម និងកម្មវិធីបង្កើនល្បឿនមួយចំនួនកំពុងលេចចេញជារូបរាងឡើង ។ ដើម្បីគាំទ្រដល់សហគ្រាសសង្គមនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាល ការណែនាំ និងការភ្ជាប់ទំនាក់ទំនង ។ គំនិតផ្តួចផ្តើមពីវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ក៏កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យនេះ ។ បច្ចេកវិទ្យាទំនើបៗអាចជួយសហគ្រាសសង្គមឈានទៅដល់អតិថិជនកាន់តែទូលំទូលាយ កាត់បន្ថយថ្លៃដើមប្រតិបត្តិការ និងបង្កើនប្រសិទ្ធភាពក្នុងការវាស់វែងផលប៉ះពាល់របស់ពួកគេ ។ ឱកាសក្នុងការបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីដោះស្រាយបញ្ហាសង្គមតាមរយៈបច្ចេកវិទ្យាក៏មានច្រើនផងដែរ ។ កម្ពុជាមានសក្តានុពលយ៉ាងធំធេងក្នុងការអភិវឌ្ឍទេសចរណ៍ប្រកបដោយក្រមសីលធម៌ ដែលអ្នកទេសចរអាចគាំទ្រអាជីវកម្មដែលជួយសហគមន៍មូលដ្ឋាន រក្សាបាននូវបរិស្ថាន និងបង្ហាញពីវប្បធម៌ពិតប្រាកដ ។ រដ្ឋាភិបាលគួរតែពិចារណាបង្កើតច្បាប់ ឬបទប្បញ្ញត្តិជាក់លាក់ ដើម្បីទទួលស្គាល់ និងកំណត់និយមន័យ សហគ្រាសសង្គម ជាផ្លូវការ ។ ការផ្តល់នូវភាពច្បាស់លាស់ផ្នែកច្បាប់ និងអាចបើកផ្លូវសម្រាប់ការផ្តល់អត្ថប្រយោជន៍ជាច្រើន ។ ការលើកទឹកចិត្តផ្នែកពន្ធដូចជាការបន្ថយពន្ធលើប្រាក់ចំណេញ ឬការលើកលែងពន្ធសម្រាប់ប្រាក់ចំណេញដែលបានបង្វិលត្រឡប់មកវិនិយោគលើបេសកកម្មសង្គមវិញ។ ការលើកទឹកចិត្តដល់ការបង្កើតមូលនិធិវិនិយោគផលប៉ះពាល់ទាំងក្នុងស្រុក និងអន្តរជាតិ ដែលផ្តោតលើការផ្តល់ទុនដល់សហគ្រាសសង្គម ។ នេះអាចជាទម្រង់នៃប្រាក់កម្ចីដែលមានការប្រាក់ទាប ទុនបណ្តាក់ទុនឬការវិនិយោគដោយផ្ទាល់ ។ ប្រាក់កម្ចីដែលមានលក្ខខណ្ឌបត់បែនដូចជាការបង់រំលោះតាមទំហំប្រាក់ចំណូល ឬរយៈពេលប្រាក់កម្ចីយូរជាង ។ ការធានាកម្ចី ដោយមានការគាំទ្រពីរដ្ឋាភិបាល ឬអង្គការដៃគូ ដើម្បីកាត់បន្ថយហានិភ័យសម្រាប់ធនាគារ ។ រៀបចំព្រឹត្តិការណ៍ភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសសង្គម និងវិនិយោគិនដែលមានសក្តានុពល ដើម្បីជួយពួកគេស្វែងរកដៃគូហិរញ្ញវត្ថុត្រឹមត្រូវ ។ ផ្តល់វគ្គបណ្តុះបណ្តាល និងកម្មវិធីណែនាំជាក់ស្តែង ដែលផ្តោតលើជំនាញសំខាន់ៗសម្រាប់ការគ្រប់គ្រងសហគ្រាសសង្គម ។ ការរៀបចំផែនការអាជីវកម្មរបៀបបង្កើតគំរូអាជីវកម្មដែលអាចរកប្រាក់ចំណេញ និងមិនមានផលប៉ះពាល់សង្គម ។ ការគ្រប់គ្រងហិរញ្ញវត្ថុតាមរបៀបគ្រប់គ្រងលំហូរសាច់ប្រាក់ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងការទាក់ទាញវិនិយោគិន ។ យុទ្ធសាស្រ្តទីផ្សារ និងការលក់តាម របៀបផ្សព្វផ្សាយផលិតផល ឬសេវាកម្មទៅកាន់អតិថិជន និងបង្ហាញពីតម្លៃសង្គមរបស់ពួកគេ។ លើកទឹកចិត្តឱ្យសាកលវិទ្យាល័យ និងស្ថាប័នអប់រំ បញ្ចូលមុខវិជ្ជាស្តីពីសហគ្រិនភាពសង្គម និងអាជីវកម្មប្រកបដោយក្រមសីលធម៌ នៅក្នុងកម្មវិធីសិក្សារបស់ពួកគេ ដើម្បីបណ្តុះធនធានមនុស្សជំនាន់ក្រោយ។ បង្កើតបណ្តាញ ឬសមាគមសម្រាប់សហគ្រាសសង្គម ដើម្បីចែករំលែកបទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក និងបង្កើតភាពជាដៃគូ ។ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ សិក្ខាសាលា និងព្រឹត្តិការណ៍នានា ដើម្បីអប់រំប្រជាជនអំពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃសហគ្រាសសង្គម និងអាជីវកម្មប្រកបដោយក្រមសីលធម៌ ។ លើកកម្ពស់រឿងជោគជ័យ របស់សហគ្រាសសង្គមនៅកម្ពុជា តាមរយៈការផ្សព្វផ្សាយជាវីដេអូ អត្ថបទ ឬកម្មវិធីទូរទស្សន៍ ដើម្បីបំផុសគំនិត និងបង្ហាញពីលទ្ធភាពរបស់ពួកគេ ។ លើកទឹកចិត្តដល់ការស្រាវជ្រាវ និងការប្រមូលទិន្នន័យ អំពីវិស័យសហគ្រាសសង្គមនៅកម្ពុជា ដើម្បីផ្តល់ព័ត៌មានសម្រាប់ការបង្កើតគោលនយោបាយ និងយុទ្ធសាស្ត្រគាំទ្រដែលមានប្រសិទ្ធភាព ។ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិ ដែលមានបទពិសោធន៍ក្នុងការគាំទ្រសហគ្រាសសង្គមនៅក្នុងប្រទេសដទៃ ដើម្បីនាំយកចំណេះដឹង និងធនធានមកកម្ពុជា ។ បង្កើតវេទិកាសម្រាប់ការសន្ទនា និងសហការ រវាងរដ្ឋាភិបាល វិស័យឯកជន រួមទាំងធនាគារ និងក្រុមហ៊ុនធំៗ អង្គការសង្គមស៊ីវិល និងសហគ្រាសសង្គមដោយផ្ទាល់ ។ តាមរយៈការអនុវត្តដំណោះស្រាយទាំងនេះរួមគ្នា កម្ពុជាអាចបង្កើតប្រព័ន្ធអេកូឡូស៊ីមួយដែលគាំទ្រ និងជំរុញការរីកចម្រើននៃសហគ្រាសសង្គម និងគំរូអាជីវកម្មប្រកបដោយក្រមសីលធម៌ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន ។ ជាសរុប សហគ្រាសសង្គម និងគំរូអាជីវកម្មប្រកបដោយក្រមសីលធម៌កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ទោះបីជាមានបញ្ហាប្រឈមក៏ដោយ ក៏សក្តានុពលសម្រាប់ការរីកចម្រើន និងការបង្កើតផលវិជ្ជមាននៅតែមានច្រើនដដែល។